រឿងដំរីចិត្តបុណ្យ គឺជារឿងព្រេងខ្មែរបុរាណ ដែលមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅ អំពីគុណធម៌នៃក្ដីមេត្តា និងការលះបង់ជាដើម។ លើសពីការនិទានរឿងសាមញ្ញ រឿងនេះបានបង្កប់នូវគោលការណ៍ព្រះពុទ្ធសាសនាដ៏សំខាន់ និងបង្ហាញពីរបៀបដែលអំពើល្អ សូម្បីតែចេញពីប្រភពដែលមិននឹកស្មានដល់បំផុត ក៏អាចផ្លាស់ប្តូរជីវិត និងលើកកម្ពស់ភាពសុខដុមរមនាផងដែរ។ រឿងនេះត្រូវបាននិពន្ធឡើងដោយអ្នកស្រី ជិន យ៉ាហន និងគូររូបភាពដោយលោក គឹម សុគន្ធ។ ឥឡូវនេះយើងមកក្រឡេកមើលនៅខ្លឹមសារសង្ខេមនៃរឿងនេះដូចតទៅ ។ នៅខេត្តសៀមរាប ភ្នំបាខែងជាទីកន្លែងកំសាន្តមួយរបស់ភ្ញៀវទេសចរ ។ នៅលើភ្នំនេះមានប្រាសាទបុរាណមួយឈ្មោះថា "ប្រាសាទភ្នំបាខែង” ។ ប្រាសាទនេះបានសាងសង់ឡើង ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី ២ នាសតវត្សរ៍ទី១២ ។ ភ្ញៀវទេសចរតែងទៅទស្សនាប្រាសាទភ្នំបាខែង និង ជិះដំរីឡើងទៅមើលទេសភាពពីលើកំពូលភ្នំ ជាពិសេសមើលព្រះអាទិត្យ រៀបអស្តង្គត ។ ព្រឹកថ្ងៃអាទិត្យនេះ សុភាបានជិះរឺម៉កម៉ូតូជាមួយអ្នកជិតខាងទៅដល់ ជើងភ្នំបាខែង ។ សុភាពោលតែម្នាក់ឯង យី ចម្លែកមែន មើលចុះ មានដំរីដឹកមនុស្សឡើងលើភ្នំ យី ដំរីមានច្រើនម៉្លេះ ខ្លះទៅខ្លះមក។ បន្ទាប់មក គេក៏ដើរទៅមើលកន្លែងដែលភ្ញៀវឡើងជិះដំរី និងកន្លែង លក់សំបុត្រ ។ សុភាមិនដែលឃើញគេឡើងជិះដំរី ដូចគេឡើងជណ្តើរទៅលើផ្ទះ ដូច្នេះទេ ។ គាត់បាននិយាយតែម្នាក់ឯងថា អូ គេឡើងតាមជណ្តើរដែល ព័ទ្ធទៅនឹងដើមឈើធំមួយរហូតដល់រានមួយទើបគេឆ្លងទៅអង្គុយលើកូប ដំរីតែម្តង បន្ទាប់មកទើបហ្មដំរីបញ្ជាឱ្យដំរីចេញដំណើរ ។ គាត់ចង់ជិះដំរីណាស់ តែគេគ្មានប្រាក់ដើម្បីទិញសំបុត្រទេ ។ គេមានប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ ដែលលោកគ្រូតាទើបបានផ្តល់ឱ្យដើម្បីធ្វើ ដំណើរមកមើលប្រាសាទភ្នំបាខែង ។ សុភាគិតថាគេត្រូវសំចៃប្រាក់នេះ ទុកខ្លះដើម្បីទិញតែមួយកញ្ចប់ ប្រគេនលោកគ្រូតានៅពេលគេត្រឡប់ ទៅកុដិវិញ ។ គាត់ឈរសម្លឹងមើលដំរីដែលកំពុងធ្វើដំណើរទៅមកៗ ។ ក្នុងចំណោមដំរីទាំងនោះ មានដំរីមួយក្បាលនេះទឹកមុខគួរឱ្យស្រឡាញ់ជាងគេ ។ វា សម្លឹងមកសុភាយ៉ាងយូរ ឯសុភាក៏សម្លឹងមុខដំរីនោះវិញយ៉ាងយូរដែរ។ បន្តិចក្រោយមក វាក៏ចេញដំណើរយឺតៗ អ៊ីកអ៊ាកៗ ដឹកភ្ញៀវបរទេសវ័យចំណាស់ម្នាក់សំដៅទៅផ្លូវឡើងភ្នំ ។ សុភាសម្រេចចិត្តរត់តាមពីក្រោយដើម្បីបានមើលដំរីមួយនោះឱ្យអស់ចិត្ត ។ លុះបានទៅដល់ចង្កេះភ្នំ ដំរីនោះឈប់ស្ងៀម ឈរទ្រីង មិនបោះ ជំហានទៅមុខឡើយ ។ ហ្មដំរីគំរាមព្រមទាំងស្រែកថា ទៅមុខទៀតៗ! មិនទាន់ដល់ទេ! ដំរីនោះនៅឈរទ្រឹងដដែល ឯដំរីផ្សេងទៀតដែលមក ពីក្រោយក៏ឈប់តាមដំរីនោះ ហាក់ដូចជាមានបញ្ជាថាអ្នកខាងក្រោយត្រូវ គោរពតាមអ្នកនៅខាងមុខ ។ មួយស្របក់ក្រោយមក គេឃើញពួកដំរី ឈរបន្តគ្នាជាជួរយ៉ាងវែងព័ទ្ធចង្កេះភ្នំ ។ សុភាងឿងឆ្ងល់យ៉ាងខ្លាំង នៅពេលឃើញដំរីឈរទ្រឹងដូច្នេះ ។ គាត់បាន គិតស្មានថាដំរីឈឺជើង គិតឃើញដូច្នេះសុភាក៏ដើរចេញពីខាងក្រោយ ទៅខាងមុខដើម្បីពិនិត្យមើលជើងនីមួយៗរបស់ដំរី ។ ជើងទាំងអស់មិនមានរបួសស្នាមអ្វីទេ តើបងដំរីមានបញ្ហាអ្វី? សុភានិយាយម្នាក់ឯង ហើយប្រឹងពិនិត្យមើលលើផ្លូវក្រែងមានឧបសគ្គអ្វីផ្សេងទៀត។ នុះន មេចាបចាស់មួយមានរោម និងស្លាបស្ទើរតែគ្របខ្លួនមិនជិត កំពុងតែប្រឹងវារឆ្លងផ្លូវខ្វាសៗដោយជើង និងស្លាបទាំងពីរ ។ សុភាមើល ឃើញដូច្នេះក៏រត់ទៅចាប់ទ្រមេចាបដោយថ្នមៗនាំយកទៅដល់ត្រើយម្ខាង ហើយទុកនៅលើសំបុករបស់វា ។ បន្ទាប់មក គាត់ក៏រត់មករកដំរីវិញ រួចដំរីនោះក៏ចាប់បន្តដំណើរទៅមុខ ឯដំរីដែលនៅពីក្រោយ ក៏ចេញ ដំណើរតាមដែរ ។ លុះធ្វើដំណើរជិតដល់ខ្នងភ្នំ សុភាជំពប់ជើងនឹងដុំថ្ម ហើយដួលក្បែរ ជើងដំរី ។ ដំរីឈប់ង៉ក់ហើយឈរទ្រឹងទៀត មួយស្របក់ក្រោយមក ដំរីនោះយកប្រមោយត្រកងសុភាមកដាក់លើកូប ។ ភ្ញៀវបរទេសមើលឃើញដូច្នេះ ក៏បង្ខិតខ្លួនឱ្យសុភាអង្គុយក្បែរ ហើយជួយមើលជើងរបួស របស់សុភាទៀត ។ ក្រោយមក សុភាភ្លេចឈឺត្រង់ស្នាមរបួសដែលជំពប់នឹងដុំថ្មនៅជើងហើយ ។ គេបានអង្គុយលើខ្នងដំរីប្រឹងទប់ខ្លួនកុំឱ្យយីកយោកៗ អ៊ីកអ៊ាកៗតាមដំណើរ ដំរី ពេលនៅទីខ្ពស់បានឃើញអ្វីៗច្រើនណាស់ នុះន ខ្ញុំបាន មកដល់ប្រាសាទភ្នំបាខែងហើយសុភានិយាយតិចៗ ។ បន្ទាប់មក ដំរីឈប់ដាក់អ្នកដំណើរនៅរានមួយដែលស្ថិតមិនឆ្ងាយប៉ុន្មានពីប្រាសាទ ភ្នំបាខែង ។ បន្ទាប់ពីបានចុះពីខ្នងដំរី សុភាក៏រត់ទៅទិញចេកទុំពីរស្និត និងអំពៅមួយ ដើមមកបញ្ចុកដំរី ។ ដំរីក៏ទំពាចេក បន្ទាប់មកទំពាអំពៅល្មមៗ ។ នៅពេលនោះគាត់បាននិយាយថា“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងដំរីដែលបានបង្ហាញចិត្តបុណ្យរបស់បងឱ្យខ្ញុំបានឃើញ ។ រឿងនេះបានបង្ហាញថា សេចក្តីមេត្តាករុណា និង ការចេះជួយគ្នាទៅវិញទៅមក រមែងតែងទទួលបានការសងគុណនិងដឹងគុណគ្រប់ពេល។